ចំពោះ ដំរីនៅខេត្តមណ្ឌលគិរីមានប្រវត្តិយូរលង់ណាស់មកហើយ ដោយពួកវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងវប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនជនជាតិដើមភាគតិចភ្នង។ ទោះជាយ៉ាងណាក៏ដោយ ចំនួនដំរីព្រៃនិងដំរីស្រុកនៅមណ្ឌលគិរីបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ហើយកំពុងប្រឈមបញ្ហាបាត់បង់យ៉ាងធ្ងន់ធ្ងរសម្រាប់នាពេលអនាគត។ ចំណែកកាលពីមុនវិញ ខេត្តមណ្ឌលគិរីគឺជាជម្រកដ៏ធំទូលាយសម្រាប់ដំរីអាស៊ី ពីព្រោះជាទឹកដីដែលសម្បូរធនធានធម្មជាតិជាច្រើន។ ដោយសារជាតំបន់ខ្ពង់រាបភាគខាងកើតនៃខេត្តនេះ សម្បូរទៅដោយព្រៃឈើក្រាស់ៗ ដែលជាលក្ខខណ្ឌអំណោយផលដល់ការរស់នៅរបស់ដំរី។ ម្យ៉ាងវិញទៀត ប្រជាជនជនជាតិភ្នងបានរស់នៅជាមួយដំរីស្រុកអស់រយៈពេលជាច្រើនសតវត្សមកហើយ ដោយចាត់ទុកដំរីជាផ្នែកមួយនៃគ្រួសារ និងជាមធ្យោបាយធានាសន្តិសុខហិរញ្ញវត្ថុ។ ក្រៅពីនេះដំរីស្រុកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការងារធ្ងន់ៗ ដូចជាការដឹកជញ្ជូនឈើ និងកសិផល ក៏ដូចជាសម្រាប់ការជិះកម្សាន្តសម្រាប់ភ្ញៀវទេសចរ។ លើសពីនេះទៅទៀត ដំរីក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងពិធីបុណ្យប្រពៃណី ទំនៀមទម្លាប់ និងជំនឿរបស់សហគមន៍ផងដែរ។ បើនៅក្នុងឆ្នាំ១៩៩៥ មានការប៉ាន់ស្មានថាមានដំរីស្រុកមានប្រមាណ ១០៤ ក្បាលនៅក្នុងខេត្តមណ្ឌលគិរី ចំណែកឯដំរីព្រៃវិញគឺមានចំនួនច្រើនជាងនេះទៅទៀត។ សម្រាប់ពេលបច្ចុប្បន្ន គេដឹងថាចំនួនដំរី ទាំងដំរីព្រៃ និងដំរីស្រុកនៅខេត្តមណ្ឌលគិរីបានថយចុះយ៉ាងគំហុក។ ដោយមានការកត់សម្គាល់ប្រមាណចុងក្រោយបំផុតបង្ហាញថា មានដំរីព្រៃប្រមាណ ២៥០ ទៅ ៣០០ក្បាលប៉ុណ្ណោះដែលរស់នៅក្នុងព្រៃនៃខេត្តមណ្ឌលគិរី ដែលភាគច្រើនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច។ ដែលចំនួននេះគឺជាផ្នែកមួយនៃចំនួនដំរីព្រៃសរុបនៅកម្ពុជា ដែលត្រូវបានគេប៉ាន់ស្មានថាមានពី ៤០០ ទៅ ៦០០ក្បាល។ ចំណែកឯ ចំនួនដំរីស្រុកក៏បានថយចុះគួរឱ្យកត់សម្គាល់ផងដែរ ហើយគិតត្រឹមបច្ចុប្បន្នមានដំរីស្រុកប្រមាណតែ ៤១ ក្បាលប៉ុណ្ណោះដែលនៅសល់នៅក្នុងខេត្តនេះ។ ម្យ៉ងវិញទៀតដំរីទាំងនេះភាគច្រើនជាដំរីចាស់ៗ ដែលធ្លាប់ធ្វើការងារធ្ងន់ៗ និងជាដំរីសម្រាប់ជូនភ្ញៀវទេសចរដើរលេងកម្សាន្ត។ យ៉ាងណាមិញអ្វីដែលកំពុងតែគួរឲ្យបារម្ភនោះគឺការបាត់បង់ទីជម្រក ដែលជាបញ្ហាប្រឈមរបស់ដំរីកំពុងជួបប្រទះ។ ដោយមានការកាប់ឈើខុសច្បាប់ ការពង្រីកដីកសិកម្ម និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ កំពុងបំផ្លិចបំផ្លាញព្រៃឈើដែលជាជម្រកធម្មជាតិរបស់ដំរី។ មួយវិញទៀតនៅពេលដែលកាប់ព្រៃឈើញឹកញាប់ធ្វើឲ្យទីជម្រករបស់ដំរីរួមតូច ហើយដំរីអាចចូលទៅក្នុងតំបន់កសិកម្មរបស់ប្រជាជន ដែលបណ្តាលឲ្យមានការរំខាន់ដល់ការរស់នៅ។ ក្រៅពីនេះ ដំរីព្រៃកំពុងប្រឈមមុខនឹងការបរបាញ់យ៉ាងខុសច្បាប់ដើម្បីយកភ្លុក ខណៈដែលដំរីស្រុកត្រូវបានបង្ខំឱ្យលក់បន្តទៅឱ្យកន្លែងទេសចរណ៍ដែលមិនមានក្រមសីលធម៌ និងត្រូវឲ្យធ្វើការងារធ្ងន់ៗ។ ហើយអ្វីដែលដំរីក៏កំពុងជួបប្រទះថែមទៀតនោះ ដំរីស្រុកមួយចំនួននៅតែមិនទាន់ទទួលបានការថែទាំសុខភាព និងរបបអាហារគ្រប់គ្រាន់នៅឡើយទេ។ បើទោះបីជាមានបញ្ហាប្រឈមបែបនេះក៏ដោយ ក៏មានអង្គការ និងគម្រោងជាច្រើនបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីអភិរក្សដំរីនៅក្នុងខេត្តមណ្ឌលគិរីផងដែរ។ យ៉ាងណាមិញក៏មានគម្រោងផ្សេងៗរួមមាន គម្រោងដំរីមណ្ឌលគិរី និង គម្រោងជ្រលងដំរី ដែលបានជួយសង្គ្រោះ និងផ្តល់ជម្រកដល់ដំរីដែលធ្លាប់ធ្វើការងារធ្ងន់ៗ។ សម្រាប់អនាគតរបស់ដំរីនៅខេត្តមណ្ឌលគិរីគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើការបន្តកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងត្រូវមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរក្សាបាននូវដំរី។ ដើម្បីរក្សាដំរីឲ្យបានល្អត្រូវមានការទប់ស្កាត់ការកាប់ឈើខុសច្បាប់ ការពង្រីកតំបន់ការពារ និងការបង្កើតច្រករបៀងសម្រាប់ដំរី គឺជាកត្តាចាំបាច់ដើម្បីធានាថាដំរីមានកន្លែងរស់នៅគ្រប់គ្រាន់។ មួយមិញទៀតត្រូវមានការលើកទឹកចិត្តឱ្យមានមជ្ឈមណ្ឌលអភិរក្សដំរីដែលផ្តោតលើសុខុមាលភាពសត្វ ដែលអាចជួយផ្តល់ចំណូលដល់សហគមន៍មូលដ្ឋាន និងទ្រទ្រង់ការថែទាំដំរីឲ្យបានល្អផងដែរ។ ការផ្តល់ចំណេះដឹងបន្ថែមឲ្យមានការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សដំរី និងការផ្តល់ឱកាសការងារដល់ប្រជាជនជនជាតិដើមភាគតិច គឺជាគន្លឹះដើម្បីកាត់បន្ថយការពឹងផ្អែកលើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ដំរី។ យ៉ាងណាមិញត្រូវមានការសិក្សាស្រាវជ្រាវអំពីចំនួនដំរីព្រៃ របៀបរស់នៅ និងផ្លូវធ្វើដំណើររបស់ពួកវា គឺចាំបាច់ដើម្បីបង្កើតយុទ្ធសាស្ត្រអភិរក្សដែលមានប្រសិទ្ធភាព។ ហើយការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏មានសារៈសំខាន់ផងដែរ តាមរយៈការចូលរួមក្នុងគម្រោងអភិរក្សដំរីដែលប្រកបដោយក្រមសីលធម៌។ ដូច្នេះប្រសិនបើកិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានបន្តនិងពង្រឹងឲ្យបានល្អ ដំរីនៅខេត្តមណ្ឌលគិរីអាចនឹងមានអនាគតល្អប្រសើរជាងមុន។ ទោះជាយ៉ាងណាអនាគតរបស់ដំរីនៅមណ្ឌលគិរីនៅតែមានក្តីសង្ឃឹម ប្រសិនបើយើងទាំងអស់គ្នាបន្តយកចិត្តទុកដាក់ និងចូលរួមចំណែកថែរក្សាទាំងអស់គ្នា។ សរុបមក ដំរីនៅខេត្តមណ្ឌលគិរីមានប្រវត្តិដ៏យូរលង់ណាស់មកហើយ និងដើរតួនាទីយ៉ាងសំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនជនជាតិដើមភាគតិតភ្នង។ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាដំរីឲ្យបានល្អព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ជួយដល់ប្រជាជនក្នុងស្រុក។ លើសពីនេះអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្ថរជាតិមកកម្សាន្តក្នុងខេត្តមណ្ឌលគិរីបានច្រើនផងដែរ។